ការថែសួនខ្នាតតូចក្នុងផ្ទះមិនមែនគ្រាន់តែជាការតុបតែងលម្អប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការបង្កើតសួនបៃតងផ្ទាល់ខ្លួន ដើម្បីបន្ធូរបន្ថយភាពតានតឹងពីជីវិតដ៏មមាញឹក។ គោលបំណងចម្បង គឺដើម្បីកែលម្អសោភ័ណភាពក្នុងផ្ទះឱ្យមានភាពរស់រវើក និងមានផាសុកភាពជាងមុន។ យើងរៀបចំសួនក្នុងផ្ទះដើម្បីបង្កើតជាជ្រុងសម្រាប់សម្រាកលំហែអារម្មណ៍បន្ទាប់ពីការងារដ៏មមាញឹក។ ការថែសួនមានគោលដៅជួយបន្សុទ្ធខ្យល់អាកាសក្នុងផ្ទះដោយការស្រូបជាតិពុល និងបញ្ចេញអុកស៊ីសែន។ ការរៀបចំសួន គឺអាចបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយធម្មជាតិ ទោះបីជារស់នៅក្នុងទីក្រុងដែលមានផ្ទះតូចចង្អៀតក៏ដោយ។ គោលបំណងមួយទៀត គឺដើម្បីប្រើប្រាស់ពេលវេលាទំនេរឱ្យមានប្រយោជន៍ និងបង្កើនភាពច្នៃប្រឌិតផ្ទាល់ខ្លួន។ ការដាំរុក្ខជាតិក្នុងផ្ទះជួយកាត់បន្ថយកម្ដៅ និងបង្កើតសំណើមដែលធ្វើឱ្យបន្ទប់មានភាពត្រជាក់ត្រជុំ។ យើងចង់ប្រើប្រាស់សួនខ្នាតតូចជាមធ្យោបាយកាត់បន្ថយភាពតានតឹង និងបង្កើនថាមពលវិជ្ជមានក្នុងចិត្ត។ គោលដៅនៃការថែសួន គឺដើម្បីរៀនសូត្រពីវដ្តជីវិតរបស់រុក្ខជាតិ និងការយល់ដឹងពីតម្លៃនៃបរិស្ថាន។ យើងរៀបចំវាឡើងដើម្បីឱ្យផ្ទះក្លាយជាជម្រកដ៏សុខសាន្តដែលជួយឱ្យខួរក្បាលបានសម្រាកយ៉ាងពិតប្រាកដ។ ការថែសួនក្នុងផ្ទះជួយបណ្ដុះស្មារតីទទួលខុសត្រូវ និងភាពអត់ធ្មត់តាមរយៈការថែទាំរុក្ខជាតិរាល់ថ្ងៃ។ ចំពោះ សួនដែលគេរៀបចំនៅក្នុងផ្ទះ គឺមានជាច្រើនប្រភេទ និងច្រើនរបៀប។ តួយ៉ាងដូចជា សួនបញ្ឈរ គឺជាការរៀបចំផើងផ្កាដាក់លើធ្នើរតាមជញ្ជាំងដើម្បីសន្សំសំចៃទំហំក្នងផ្ទះ។ សួនក្នុងកែវ គឺជាការដាំរុក្ខជាតិក្នុងដប ឬកែវថ្លាដែលមើលទៅដូចជាព្រៃខ្នាតតូចមួយ។ សួនព្យួរ ប្រើប្រាស់កន្ត្រកព្យួរតាមពិដាន ឬបង្អួចដើម្បីបង្កើនសោភ័ណភាពដែលប្លែកភ្នែក។ សួនតាមបង្អួច ផ្ដោតលើការដាក់ផើងផ្កានៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់។ សួនជលវប្បកម្ម គឺជាការដាំរុក្ខជាតិក្នុងទឹកដោយមិនប្រើដី ដែលកំពុងពេញនិយមខ្លាំង។ សួនគ្រឿងទេសក្នុងផ្ទះបាយ ផ្ដល់នូវភាពងាយស្រួលក្នុងការប្រមូលផលគ្រឿងផ្សំស្រស់ៗសម្រាប់ធ្វើម្ហូប។ សួនរុក្ខជាតិរស់បានយូរ ប្រើប្រាស់រុក្ខជាតិដែលមិនត្រូវការទឹកច្រើន និងងាយថែទាំ។ សួនកូនឈើដាំក្នុងផើងដីដុត ផ្ដល់នូវអារម្មណ៍បែបបុរាណ និងជួយឱ្យឫសរុក្ខជាតិដកដង្ហើមបានល្អ។ សួនខ្នាតតូចលើតុធ្វើការ ជួយឱ្យបរិយាកាសការងារមានភាពស្រស់ស្រាយ និងកាត់បន្ថយភាពនឿយហត់របស់ភ្នែក។ ចំពោះ រុក្ខជាតិ ឬផ្កាដែលត្រូវដាំក្នុងសួននៅផ្ទះវិញមានជាច្រើនប្រភេទ ទៅតាមតម្រូវការនៃអ្នកដាំជាក់ស្ដែង។ តួយ៉ាងដូច ប្រទាលពស់ ជារុក្ខជាតិដ៏រឹងមាំដែលជួយបន្សុទ្ធខ្យល់បានយ៉ាងល្អបំផុត។ ឯផ្កាម្លិះ ផ្ដល់នូវផ្កាពណ៌សស្អាត និងមានសមត្ថភាពស្រូបយកជាតិពុលពីខ្យល់អាកាសក្នុងបន្ទប់។ ប្រទាលកន្ទុយក្រពើ ជារុក្ខជាតិពហុប្រយោជន៍ដែលងាយស្រួលដាំក្នុងផើងតូចៗតាមផ្ទះ។ ដើមសេដ្ឋីចិន ជារុក្ខជាតិដែលមានស្លឹកវែងឆ្មារ និងដុះកូនតូចៗព្យួរចុះមកក្រោមគួរឱ្យស្រឡាញ់។ ដើមលុយ ពេញនិយមខ្លាំងដោយសារវាត្រូវបានគេជំនឿថាជួយនាំមកនូវ សំណាងល្អ ទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើន។។ ដើមដំបងយក្ស ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនសូវមានពេលវេលាស្រោចទឹកច្រើន។ ដើមត្បូងមរកត ឬដើមនាំលាភ គឺជារុក្ខជាតិស្លឹកក្រាស់ដែលតំណាងឱ្យភាពរីកចម្រើន និងមានរូបរាងដូចដើមឈើធំខ្នាតតូច។ ផ្កាម្លិះខ្នាតតូច ផ្ដល់នូវក្លិនក្រអូបប្រហើរដែលជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ។ ដើមឫស្សីសំណាង ងាយស្រួលថែទាំក្នុងដបទឹក និងជួយបង្កើនហុងស៊ុយក្នុងផ្ទះ។ ដើមមយូរ៉ា ជារុក្ខជាតិដែលមានឆ្នូតស្លឹកស្រស់ស្អាត និងមានចលនាបិទស្លឹកនៅពេលយប់។ ដើមជ្រៃស្លឹកធំ បង្កើតបាននូវចំណុចទាក់ទាញដ៏ប្រណីតនៅក្នុងបន្ទប់ទទួលភ្ញៀវ។ ដើមម្លូប្រាក់ គឺជាប្រភេទវល្លិដែលវារតាមធ្នើរ ឬព្យួរចុះមកក្រោមបង្កើតជាជញ្ជាំងបៃតង។ ផ្កាអ័រគីដេ ផ្ដល់នូវភាពប្រណីត និងសោភ័ណភាពខ្ពស់សម្រាប់ដាក់លើតុទទួលភ្ញៀវ។ ដើមវល្លិអាយវី ជារុក្ខជាតិវារដែលជួយកម្ចាត់ផ្សិតក្នុងខ្យល់ និងបង្កើនគុណភាពខ្យល់ដកដង្ហើម។ ដើមជ្រៃកៅស៊ូ មានស្លឹកក្រាស់ពណ៌បៃតងចាស់ដែលមើលទៅរឹងមាំ និងមានភាពទំនើប។ ផ្កាឡាវ៉ាន់ឌឺ ផ្ដល់ក្លិនក្រអូបដែលជួយឱ្យការគេងលក់ស្រួល ប្រសិនបើដាក់ក្នុងបន្ទប់គេង។ ការថែសួនខ្នាតតូចក្នុងផ្ទះ តម្រូវឲ្យមានសកម្មភាព និងរបៀបថែទាំតាមជំហានសំខាន់ៗជាច្រើន។ ជំហានដំបូង គឺការជ្រើសរើសទីតាំងដែលមានពន្លឺព្រះអាទិត្យសមស្របទៅតាមប្រភេទរុក្ខជាតិនីមួយៗ។ ត្រូវរៀបចំផើងដែលមានរន្ធបង្ហូរទឹកនៅខាងក្រោម ដើម្បីការពារកុំឱ្យឫសរុក្ខជាតិរលួយដោយសារទឹកដក់។ ជ្រើសរើសដីដាំដុះដែលមានលាយជីកំប៉ុស្ត និងមានភាពធូរដែលងាយស្រួលឱ្យឫសរបស់រុក្ខជាតិដកដង្ហើម។ ការដាំកូនឈើត្រូវធ្វើឡើងដោយភាពថ្នមដៃ ដើម្បីជៀសវាងការដាច់ឫស ឬបាក់មែកតូចៗ។ ស្រោចទឹកឱ្យបានទៀងទាត់តាមតម្រូវការ ដោយប្រើកំប៉ុងបាញ់ទឹកតូចៗដើម្បីកុំឱ្យដីហូរចេញ។ ត្រូវពិនិត្យសំណើមដីដោយប្រើម្រាមដៃសង្កត់មើល មុនពេលសម្រេចចិត្តស្រោចទឹកបន្ថែមទៀត។ ជូតសម្អាតធូលីលើស្លឹករុក្ខជាតិដោយក្រណាត់សើម ដើម្បីឱ្យវាធ្វើរស្មីសំយោគបានកាន់តែល្អ។ ឧស្សាហ៍បង្វិលផើងផ្កាឱ្យត្រូវពន្លឺព្រះអាទិត្យគ្រប់ជ្រុង ដើម្បីឱ្យរុក្ខជាតិដុះត្រង់ និងស្មើគ្នា។ កាត់ស្លឹកដែលក្រៀមស្វិត ឬមែកដែលខូចចេញ ដើម្បីរក្សាសោភ័ណភាព និងសុខភាពរុក្ខជាតិ។ បន្ថែមជីសរីរាង្គក្នុងបរិមាណតិចតួចរៀងរាល់ ២ ទៅ ៣ ខែម្ដង ដើម្បីផ្ដល់សារធាតុចិញ្ចឹម។ បាញ់ទឹកជុំវិញស្លឹកដើម្បីបង្កើនសំណើម ជាពិសេសក្នុងបន្ទប់ដែលមានប្រើប្រាស់ម៉ាស៊ីនត្រជាក់។ ពិនិត្យមើលវត្តមានសត្វល្អិតដូចជា ចៃស ដង្កូវ ឬស្រមោច ដែលអាចយាយីដល់ការលូតលាស់របស់ផ្កា។ ប្ដូរផើងថ្មីដែលមានទំហំធំជាងមុន នៅពេលដែលឃើញឫសដុះពេញផើងចាស់រហូតជិតហៀរចេញ។ ជៀសវាងការដាក់រុក្ខជាតិនៅចំមុខខ្យល់ម៉ាស៊ីនត្រជាក់ខ្លាំងពេក ដែលអាចធ្វើឱ្យស្លឹកឡើងក្រៀម។ បង្កើតតារាងកាលវិភាគសម្រាប់ការស្រោចទឹក និងការដាក់ជី ដើម្បីកុំឱ្យមានការភ្លេចភ្លាំង។ ប្រើប្រាស់ទឹកដែលទុកឱ្យត្រជាក់ ឬទឹកភ្លៀងសម្រាប់ការស្រោចទឹក ព្រោះវាមានសារធាតុរ៉ែល្អ។ កត់ត្រាការលូតលាស់របស់រុក្ខជាតិដោយការថតរូប ដើម្បីតាមដានសុខភាពរបស់ពួកវាជារៀងរាល់សប្ដាហ៍។ រៀនសូត្រពីរបៀបបង្កាត់ពូជរុក្ខជាតិដោយការកាត់មែកដោតក្នុងទឹក ឬដី ដើម្បីពង្រីកសួន។ ប្រើប្រាស់ថ្មក្រួសតូចៗតម្រៀបពីលើដី ដើម្បីរក្សាសំណើម និងការពារកុំឱ្យដីខ្ទាតនៅពេលស្រោចទឹក។ ការថែសួនខ្នាតតូចក្នុងផ្ទះ តម្រូវឲ្យមានការរៀបចំ និងការរចនាបន្ថែម ដើម្បីបង្កើនសោភ័ណភាពរបស់សួន។ ចំពោះ ការប្រើប្រាស់ធ្នើរឈើជួយឱ្យការតម្រៀបផើងផ្កាមើលទៅមានសណ្ដាប់ធ្នាប់ និងមានសោភ័ណភាព។ ការជ្រើសរើសផើងដែលមានពណ៌ស៊ីគ្នាជាមួយពណ៌ជញ្ជាំង ជួយឱ្យបន្ទប់មើលទៅកាន់តែធំទូលាយ។ យើងអាចប្រើប្រាស់អំពូល អិល.អ៊ី.ឌី សម្រាប់ជួយដល់ការលូតលាស់របស់រុក្ខជាតិក្នុងកន្លែងដែលខ្វះពន្លឺ។ ការរៀបចំសួនតាមក្បួនហុងស៊ុយ ជួយនាំមកនូវលាភសំណាង និងថាមពលល្អៗចូលក្នុងគ្រួសារ។ ការបន្ថែមរូបចម្លាក់តូចៗ ឬថ្មពណ៌ក្នុងផើង ជួយឱ្យសួនខ្នាតតូចមើលទៅកាន់តែគួរឱ្យចាប់អារម្មណ៍។ សួនក្នុងផ្ទះ គឺជាកន្លែងដ៏ល្អសម្រាប់ការថតរូបទុកជាអនុស្សាវរីយ៍ ឬចែករំលែកលើបណ្ដាញសង្គម។ ការបណ្ដុះរុក្ខជាតិពីគ្រាប់ពូជ គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលផ្ដល់នូវការរៀនសូត្រមិនចេះចប់។ យើងគួរមានឧបករណ៍ថែសួនខ្នាតតូចដែលមានគុណភាព ដើម្បីងាយស្រួលក្នុងការដាំដុះ និងថែទាំ។ សួនក្នុងផ្ទះជួយឱ្យយើងចេះបែងចែកលំហសម្រាប់ធ្វើការ និងលំហសម្រាប់សម្រាកឱ្យដាច់ពីគ្នា។ ការផ្លាស់ប្តូរទីតាំងផើងផ្កាតាមរដូវកាល ជួយឱ្យផ្ទះមានភាពថ្មីស្រឡាងជានិច្ច និងមិនធុញទ្រាន់។ ចូរចាប់ផ្ដើមបង្កើតសួនក្នុងផ្ទះរបស់អ្នកនៅថ្ងៃនេះ ដើម្បីកសាងសុភមង្គលក្នុងផ្ទះ។ ការថែសួនខ្នាតតូចក្នុងផ្ទះ ក៏ផ្ដល់នូវសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនផងដែរ។ សារៈសំខាន់បំផុត គឺការកាត់បន្ថយកម្រិតស្រ្តេស និងភាពតានតឹងក្នុងចិត្តបានយ៉ាងមានប្រសិទ្ធភាព។ ការថែសួនក្នុងផ្ទះជួយបង្កើនគុណភាពខ្យល់ដកដង្ហើមឱ្យកាន់តែបរិសុទ្ធ និងមានសុខភាពល្អ។ អត្ថប្រយោជន៍ផ្នែកភ្នែក គឺការផ្ដល់នូវពណ៌បៃតងដែលជួយឱ្យភ្នែកបានសម្រាក។ ការដាំរុក្ខជាតិជួយបង្កើនការផ្ដោតអារម្មណ៍ និងបង្កើនផលិតភាពការងារបានរហូតដល់ ១៥ ភាគរយ។ វាជួយបង្កើតបរិយាកាសស្ងប់ស្ងាត់ ដែលជួយឱ្យការសម្រាក និងការគេងលក់បានកាន់តែស្រួល។ សកម្មភាពថែសួន គឺជាទម្រង់នៃការព្យាបាលតាមបែបធម្មជាតិ ដែលជួយឱ្យចិត្តសប្បាយរីករាយ។ វាជួយកែលម្អរូបរាងផ្ទះឱ្យមើលទៅមានតម្លៃ ប្រណីត និងពោរពេញដោយភាពកក់ក្ដៅ។ ការថែសួនក៏បង្រៀនយើងឱ្យមានចិត្តចេះស្រឡាញ់រុក្ខជាតិផងដែរ។ វាជួយកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានមួយកម្រិត តាមរយៈការស្រូបសម្លេងរបស់ស្លឹកឈើ។ អត្ថប្រយោជន៍ចំពោះកុមារ គឺការជួយឱ្យពួកគេរៀនពីវិទ្យាសាស្ត្រ និងការទទួលខុសត្រូវតាំងពីតូច។ សួនក្នុងផ្ទះផ្ដល់នូវមោទនភាពផ្ទាល់ខ្លួននៅពេលឃើញសមិទ្ធផលនៃការថែទាំរបស់ខ្លួនលេចចេញជាផ្លែផ្កា។ វាគឺជាមធ្យោបាយសន្សំសំចៃបំផុតក្នុងការតុបតែងផ្ទះ បើប្រៀបធៀបនឹងការទិញគ្រឿងសង្ហារឹម។ ការថែសួនជួយឱ្យយើងមានភាពជឿជាក់លើខ្លួនឯង និងមានអារម្មណ៍ថាខ្លួនមានតម្លៃ។ វាជួយបង្កើតបរិយាកាសស្វាគមន៍ដ៏ស្រស់បំព្រងសម្រាប់ភ្ញៀវដែលមកលេងផ្ទះរបស់យើង។ សួនបៃតងជួយឱ្យផ្ទះមានលក្ខណៈជា លំនៅដ្ឋាន ដែលមានជីវិតពិតប្រាកដ និងមានផាសុកភាព។ វាជួយឱ្យយើងមានវិន័យក្នុងការរៀបចំជីវិតឱ្យមានរបៀបរៀបរយ និងការគោរពពេលវេលា។ ឯអត្ថប្រយោជន៍នៃការដាំគ្រឿងទេសវិញ គឺយើងនឹងទទួលបានគ្រឿងផ្សំស្រស់ៗដែលគ្មានជាតិគីមី។ សួនក្នុងផ្ទះ គឺជាប្រភពនៃកម្លាំងចិត្ត និងការច្នៃប្រឌិតថ្មីៗសម្រាប់ការរស់នៅ និងការងារ។ វាជួយឱ្យយើងចេះឱ្យតម្លៃលើរឿងតូចតាច និងការរស់នៅប្រកបដោយភាពសាមញ្ញតែមានន័យ។ ជាចុងក្រោយ វាគឺជាការវិនិយោគលើសុខភាពផ្លូវចិត្តដែលផ្ដល់ផលចំណេញពេញមួយជីវិត។ សរុបសេចក្ដីមក ការថែសួនខ្នាតតូចក្នុងផ្ទះសម្រាប់ការសម្រាកលំហែកាយ គឺជាសកម្មភាពដ៏មានតម្លៃដែលរួមបញ្ចូលគ្នារវាង សោភ័ណភាព និង សុខុមាលភាពផ្លូវចិត្ត។ តាមរយៈការជ្រើសរើសប្រភេទរុក្ខជាតិដែលសមស្រប និងការអនុវត្តជំហានថែទាំប្រកបដោយការយកចិត្តទុកដាក់ យើងមិនត្រឹមតែទទួលបាននូវបរិយាកាសបៃតងស្រស់បំព្រងប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងទទួលបាននូវខ្យល់អាកាសបរិសុទ្ធ និងភាពស្ងប់ស្ងាត់ក្នុងចិត្តទៀតផង។ សួនក្នុងផ្ទះ គឺជាឋានសួគ៌ខ្នាតតូច ដែលជួយឱ្យមនុស្សរស់នៅដោយមានតុល្យភាពរវាងភាពមមាញឹកនៃជីវិត និងភាពស្រស់បំព្រងនៃធម្មជាតិ។